ចាណាងគឺជាសម្លប្រពៃណីរបស់ជនជាតិដើមភាគតិច ដែលរស់នៅក្នុងខេត្តមណ្ឌគិរីនិងរតនគិរី។ ស៊ុបចាណាងគឺធ្វើឡើងពីស្លឹកស៊ុងរៀង ជាភាសាព្រៅ រីឯភាសាខ្មែរហៅថាដើម សណ្តែកខ្មោច។ ប៉ុន្ដែសព្វថ្ងៃមានបងប្អូនខ្លះ យកស្លឹកពោត ស្លឹកល្វា ស្លឹកដើមស្រេង ស្លឹកដំឡូងឈើ ជំនួសការដាក់ស្លឹកស៊ុនរៀងឬសណ្តែកខ្មោច។ គេត្រូវយកស្លឹកទាំងអស់នេះទៅហាលថ្ងៃឱ្យស្ងួត ក្នុងរយៈពេលមួយថ្ងៃ។ ម្ហូបនេះត្រូវបានធ្វើពីស្បែកគោឬស្បែកក្របី ជើងជ្រូក ឆ្អឹងជំនីសាច់ជ្រូក សាច់គោ ឬសាច់ក្របី។ យើងអាចដាក់បន្លែ បន្ថែម មានដូចជាពោតខ្ចី ម្ទេសក្រៀមឬម្ទេសស្រស់ ទំពាំងស្ងួតរឺទំពាំងស្រស់ ក្តាត ផ្លែពពាយ អំបិល ប៊ីចេងស្ករ។ ហើយការញ៉ាំ ចាណាង ឱ្យកាន់តែឆ្ងាញ់នោះគឺមានរបស់ពិសេសដែលមិនអាចរំលងបាននោះគឺ ខ្លាញ់មី អំបិលមី ក្រូចឆ្មា ថែមស្ករបន្តិច និងចុងក្រោយដែលជួយឱ្យចាណាងមួយចានកាន់តែឆ្ងាញ់ និងមានសោភ័ណ្ឌភាព គឺបន្ថែមជាមួយ ម្ទេសបុកប្រហុក។ ភាគច្រើនគេតែងតែបរិភោគចាណាងជាមួយនឹងមី។ បច្ចុប្បន្ននេះ សម្លចាណាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅភ្នំពេញ បើទោះជាសម្លមួយប្រភេទនេះជាសម្លបស់បងប្អូនជនជាតិក៏ដោយ។